ផែនការគ្រួសារគឺជាផ្នែកមួយដ៏សំខាន់នៃសុខភាពសាធារណៈ និងការអភិវឌ្ឍសង្គម។ វាមិនមែនត្រឹមតែជាការកំណត់ចំនួនកូនប៉ុណ្ណោះទេ តែវារួមបញ្ចូលទាំងការកំណត់ពេលវេលា និងគម្លាតរវាងកូនម្នាក់ទៅកូនម្នាក់ទៀត។ ការធ្វើផែនការគ្រួសារប្រកបដោយប្រសិទ្ធភាពអាចជួយឲ្យឪពុកម្តាយមានលទ្ធភាពផ្តល់ការថែទាំ ការអប់រំ និងសេដ្ឋកិច្ចបានល្អប្រសើរដល់កូនៗរបស់ខ្លួន។ លើសពីនេះទៅទៀត ផែនការគ្រួសារជួយកាត់បន្ថយអត្រាមរណភាពរបស់ម្តាយ និងទារក។ ការមានគម្លាតកំណើតកូនយ៉ាងតិចពី ២ ទៅ ៣ ឆ្នាំ អាចផ្តល់ឱកាសឲ្យម្តាយបានជាសះស្បើយពេញលេញពីការសម្រាលកូន និងបំបៅដោះកូនបានគ្រប់គ្រាន់។ វាក៏ជួយកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពនានាចំពោះម្តាយ និងទារកផងដែរ។ ផែនការគ្រួសារក៏អនុញ្ញាតឲ្យស្ត្រីមានឱកាសចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយអាចបន្តការសិក្សា ឬអាជីពរបស់ពួកគេបាន។ ការសម្រេចចិត្តរួមគ្នារវាងប្តីប្រពន្ធលើផែនការគ្រួសារ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សុខដុមរមនាក្នុងគ្រួសារ។ គ្រួសារដែលមានផែនការច្បាស់លាស់នឹងមានជីវិតកាន់តែប្រសើរ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ បច្ចុប្បន្ន មានវិធីសាស្ត្រពន្យារកំណើតជាច្រើនដែលត្រូវបានប្រើប្រាស់ និងចែកចាយយ៉ាងទូលំទូលាយនៅកម្ពុជា។ វិធីសាស្ត្រទាំងនោះរួមមានដូចជា ស្រោមអនាម័យ ថ្នាំលេបពន្យារកំណើត ថ្នាំចាក់ពន្យារកំណើត និងការដាក់កងក្នុងស្បូន។ ស្រោមអនាម័យ គឺជាវិធីសាស្ត្រពន្យារកំណើតដ៏ពេញនិយមមួយ ដោយសារតែវាងាយស្រួលរក និងអាចការពារទាំងការមានផ្ទៃពោះ និងជំងឺកាមរោគផងដែរ។ ថ្នាំលេបពន្យារកំណើត គឺត្រូវលេបជារៀងរាល់ថ្ងៃនៅម៉ោងដដែលដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់។ ថ្នាំចាក់ពន្យារកំណើត ជាវិធីសាស្ត្រមួយដែលងាយស្រួល ព្រោះត្រូវចាក់តែរៀងរាល់ ៣ ខែម្តងប៉ុណ្ណោះ។ សម្រាប់អ្នកដែលចង់បានប្រសិទ្ធភាពយូរអង្វែង និងមិនចង់ចាក់ឬលេបញឹកញាប់ អាចជ្រើសរើសការដាក់កងក្នុងស្បូន ដែលអាចការពារការមានផ្ទៃពោះបានរហូតដល់ ១០ ឆ្នាំ។ ក្រៅពីនេះ ក៏មានវិធីសាស្ត្រដាក់កងនៅក្រោមស្បែកដៃដែលអាចពន្យារកំណើតបានពី ៣ ទៅ ៥ ឆ្នាំផងដែរ។ គ្រូពេទ្យ និងឆ្មបតែងតែណែនាំឲ្យជ្រើសរើសវិធីសាស្ត្រដែលសមស្របតាមស្ថានភាពសុខភាព និងតម្រូវការរបស់បុគ្គលម្នាក់ៗ។ ការយល់ដឹងត្រឹមត្រូវអំពីវិធីសាស្ត្រពន្យារកំណើតមានសារៈសំខាន់ណាស់ ដើម្បីឲ្យការប្រើប្រាស់មានប្រសិទ្ធភាព។ គួរចងចាំថា វិធីសាស្ត្រនីមួយៗមានលក្ខណៈពិសេស និងផលរំខានរៀងៗខ្លួន។ ឧទាហរណ៍ ថ្នាំលេបពន្យារកំណើតអាចបណ្តាលឲ្យមានការប្រែប្រួលអ័រម៉ូនក្នុងរាងកាយ។ ការដាក់កងក្នុងស្បូនអាចបង្កឲ្យមានការធ្លាក់ឈាមមិនទៀងទាត់នៅដើមដំបូង។ មុននឹងសម្រេចចិត្តជ្រើសរើសវិធីសាស្ត្រណាមួយ គូស្វាមីភរិយាគួរទៅពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព។ ការពិគ្រោះយោបល់នេះនឹងជួយពួកគេឲ្យយល់ច្បាស់ពីផលប្រយោជន៍ និងហានិភ័យនៃវិធីសាស្ត្រនីមួយៗ។ ការប្រើប្រាស់វិធីសាស្ត្រពន្យារកំណើតខុសវិធី ឬមិនបានទៀងទាត់ អាចបាត់បង់ប្រសិទ្ធភាព និងបណ្តាលឲ្យមានការមានផ្ទៃពោះដោយចៃដន្យ។ លើសពីនេះ ការយល់ដឹងអំពីវិធីសាស្ត្រពន្យារកំណើត មិនត្រឹមតែជាការយល់ដឹងអំពីឧបករណ៍ ឬថ្នាំប៉ុណ្ណោះទេ តែវារួមបញ្ចូលទាំងការយល់ដឹងអំពីសុខភាពបន្តពូជ និងការប្រកាន់ខ្ជាប់នូវអនាម័យផងដែរ។ ការយល់ដឹងអំពីសិទ្ធិរបស់ស្ត្រីក្នុងការសម្រេចចិត្តលើសុខភាពបន្តពូជរបស់ខ្លួនក៏ជារឿងសំខាន់ផងដែរ។ ដើម្បីលើកកម្ពស់ផែនការគ្រួសារ និងការយល់ដឹងអំពីវិធីពន្យារកំណើត រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការជាតិ និងអន្តរជាតិ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានផ្តោតលើការអប់រំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ។ ក្រសួងបានបង្កើតកម្មវិធីជាច្រើនដើម្បីបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពនានា។ ពួកគេត្រូវបានបំពាក់ដោយចំណេះដឹង និងជំនាញដើម្បីផ្តល់សេវាផែនការគ្រួសារប្រកបដោយគុណភាព។ ក្រៅពីនេះ ការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយដូចជា ទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គម ក៏ត្រូវបានធ្វើឡើងជាប្រចាំផងដែរ។ សេវាផែនការគ្រួសារត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសុខភាពផ្សេងៗ រួមទាំងការថែទាំសុខភាពមាតា និងទារក។ ការធ្វើបែបនេះបានជួយឲ្យស្ត្រីងាយស្រួលទទួលបានព័ត៌មាន និងសេវាពន្យារកំណើតនៅពេលដែលពួកគេមកពិនិត្យផ្ទៃពោះ ឬក្រោយសម្រាលកូន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជួយលើកកម្ពស់សុខភាពស្ត្រី និងកុមារនៅទូទាំងប្រទេស។ លើសពីនេះ រដ្ឋាភិបាលក៏បានលើកទឹកចិត្តឲ្យមានការផ្តល់សេវាផែនការគ្រួសារដោយឥតគិតថ្លៃ ឬមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ការពង្រឹងកិច្ចសហការជាមួយសហគមន៍មូលដ្ឋានក៏ជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងទាំងនេះផងដែរ។ ការចូលរួមពីអ្នកដឹកនាំសហគមន៍ និងអ្នកស្ម័គ្រចិត្តក្នុងមូលដ្ឋាន ក៏ជួយឲ្យព័ត៌មានទៅដល់ប្រជាពលរដ្ឋបានកាន់តែប្រសើរ។ ការផ្តល់សេវាប្រឹក្សាយោបល់ផ្ទាល់ខ្លួនក៏ត្រូវបានផ្តល់ជូនដើម្បីធានាថាគូស្វាមីភរិយាអាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។ ការចូលរួមពីដៃគូអន្តរជាតិដូចជា អង្គការ UNFPA និង WHO បានរួមចំណែកយ៉ាងធំធេងក្នុងការផ្តល់ជំនួយបច្ចេកទេស និងសម្ភារៈចាំបាច់។ ការអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្រជាតិស្តីពីផែនការគ្រួសារក៏បានជួយពង្រឹងប្រសិទ្ធភាពការងារនេះផងដែរ។ មានការបោះពុម្ពផ្សាយខិត្តប័ណ្ណ ស្ទីគ័រ និងសៀវភៅណែនាំផ្សេងៗជាភាសាខ្មែរ ដើម្បីចែកចាយដល់សាធារណជន ។ ពង្រីកបណ្ដាញសេវាផែនការគ្រួសារឱ្យបានទូលំទូលាយដល់ មន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព នៅទូទាំងប្រទេស ដើម្បីធានាថាប្រជាពលរដ្ឋអាចទទួលបានសេវាទាំងនេះនៅក្បែរផ្ទះ ។ បណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាល គ្រូពេទ្យ គិលានុបដ្ឋាយិកា ឆ្មប ឱ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់ប្រឹក្សា ដាក់បញ្ចូល និងដកចេញនូវវិធីពន្យារកំណើតប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ។ ធានាឱ្យមានការផ្គត់ផ្គង់សម្ភារៈពន្យារកំណើតគ្រប់គ្រាន់ និងជាប្រចាំដល់តាមទីតាំងផ្ដល់សេវាទាំងអស់ ។ ការដាក់បញ្ចូលក្នុងកម្មវិធីសុខភាពផ្សេងៗដូចជា សេវាសុខភាពបន្តពូជ ផែនការគ្រួសារត្រូវបានដាក់បញ្ចូលជាផ្នែកមួយនៃសេវាសុខភាពបន្តពូជរួម ដែលផ្ដល់ជូនស្ត្រីអំឡុងពេលពិនិត្យផ្ទៃពោះ សម្រាលកូន និងក្រោយសម្រាល ។ មានកម្មវិធីអប់រំសុខភាពបន្តពូជសម្រាប់យុវវ័យ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការរួមភេទដោយសុវត្ថិភាព និងការបង្ការការមានផ្ទៃពោះដែលមិនបានគ្រោងទុក។ ផ្ដល់ការប្រឹក្សាយោបល់ជាលក្ខណៈសម្ងាត់សម្រាប់បុគ្គល និងគូស្វាមីភរិយា ដើម្បីជួយពួកគេជ្រើសរើសវិធីសាស្ត្រដែលសមស្របតាមតម្រូវការ និងស្ថានភាពផ្ទាល់ខ្លួន ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពមាតា ទារក និងគ្រួសារនៅកម្ពុជា ។ ទោះជាយ៉ាងណាក៏ដោយ ការងារនៅតែបន្តដើម្បីធានាថាប្រជាជនគ្រប់រូប ជាពិសេសអ្នកដែលរស់នៅតំបន់ដាច់ស្រយាលបំផុត អាចទទួលបានព័ត៌មាន និងសេវាផែនការគ្រួសារប្រកបដោយប្រសិទ្ធិភាព។